សុភាសិតខ្មែរដែលពោលថា «គិតរួចសឹមគូរ» មានអត្ថន័យជ្រាលជ្រៅទាំងន័យត្រង់និងន័យប្រៀបធៀប។ តាមន័យត្រង់ សំដៅទៅលើការធ្វើកិច្ចការអ្វីមួយដោយមានការគិតគូរពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន មុននឹងចាប់ផ្តើមអនុវត្ត។ ពាក្យថា «គូរ» ក្នុងន័យនេះ អាចសំដៅដល់ការសរសេរ ការគូសវាសផែនការ ឬការអនុវត្តជាក់ស្តែង។ រីឯន័យប្រៀបធៀប សុភាសិតនេះចង់បង្ហាញពីសារៈសំខាន់នៃការរៀបចំផែនការ ការគិតទុកជាមុន ការពិចារណាពីផលល្អផលអាក្រក់ និងផលវិបាកនានាដែលអាចកើតមានឡើង មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។ វាជាការដាស់តឿនឱ្យមនុស្សមានភាពប្រុងប្រយ័ត្ន មិនប្រញាប់ប្រញាល់ មិនឆេវឆាវ ឬធ្វើអ្វីតាមតែចិត្តនឹកឃើញភ្លាមៗនោះទេ។ តម្លៃនៃការអប់រំរបស់សុភាសិតនេះ គឺមានទំហំធំធេងណាស់ ដោយវាបង្រៀនមនុស្សឱ្យចេះប្រើប្រាស់បញ្ញា និងការត្រិះរិះពិចារណាជាមូលដ្ឋានក្នុងជីវិត។ ការធ្វើអ្វីដោយមិនបានគិតគូរឱ្យបានល្អជាមុន អាចនាំមកនូវកំហុសឆ្គង ការស្តាយក្រោយ ការខាតបង់ពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនជាដើម។ ដូច្នេះ «គិតរួចសឹមគូរ» គឺជាការអប់រំដ៏មានប្រសិទ្ធភាពមួយដែលជំរុញឱ្យមនុស្សគ្រប់រូបមានទម្លាប់ល្អក្នុងការរៀបចំផែនការ ការគិតវិភាគឱ្យបានល្អិតល្អន់ និងការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្តឬអនុវត្តកិច្ចការអ្វីមួយ។ ប្រយោជន៍ដើម្បីទទួលបានលទ្ធផលល្អប្រសើរ និងជៀសវាងបញ្ហាផ្សេងៗនៅពេលក្រោយ។ សុភាសិតថា "គិតរួច សឹមគូ" គឺមានអត្ថន័យជ្រាលជ្រៅ អំពីវិន័យផ្លូវចិត្ត និងការសម្រេចចិត្តដោយត្រឹមត្រូវ។ វាជាគន្លឹះដើម្បីភាពជោគជ័យ ការជៀសវាងកំហុសឥតប្រយោជន៍ និងការកសាងជីវិតមួយដែលមានគោលបំណងច្បាស់លាស់។ វារំលឹកយើងថា ការគិតដោយស្មោះត្រង់ និងយកពេលវេលាគួរតែជាជំហានដំបូង និងសំខាន់បំផុត នៅក្នុងដំណើរការណាមួយ។ សុភាសិតនេះបង្រៀនឱ្យយើងចេះរៀបចំផែនការឱ្យបានច្បាស់លាស់ មុននឹងចាប់ផ្ដើមការងារ។ ការគិតមុនធ្វើ ជួយឱ្យយើងមើលឃើញពីផលវិជ្ជមាន និងផលអវិជ្ជមាននៃសកម្មភាពនោះ។ វាកាត់បន្ថយហានិភ័យ និងកំហុសឆ្គងដែលអាចកើតមានឡើងដោយអចេតនា។ ការធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែនាំមកនូវការសោកស្ដាយ និងការខាតបង់។ ការពិចារណាជួយឱ្យយើងមានភាពជឿជាក់លើខ្លួនឯង ក្នុងការសម្រេចចិត្ត។ មនុស្សដែល «គិតរួច សឹមគូរ» គឺជាមនុស្សដែលមានភាពចាស់ទុំ និងមានសតិសម្បជញ្ញៈ។ ការ «គូរ» ដោយគ្មានការ «គិត» ប្រៀបដូចជាការបើកបររថយន្តដោយគ្មានហ្វ្រាំង។ ការគិតជួយឱ្យយើងរកឃើញវិធីសាស្ត្រដោះស្រាយបញ្ហា ដែលមានប្រសិទ្ធភាពបំផុត។ សម្ដីដែលនិយាយចេញមកក្រោយការគិត គឺជាសម្ដីដែលមានតម្លៃ និងមិនបង្កជម្លោះ។ ការគិតគូរវែងឆ្ងាយ ជួយឱ្យយើងសម្រេចបាននូវគោលដៅប្រកបដោយនិរន្តរភាព។ ការមិនគិតឱ្យបានដិតដល់ អាចធ្វើឱ្យយើងក្លាយជាមនុស្សប្រថុយប្រថានហួសហេតុ។ ការ «គិតរួច សឹមគូរ» ជួយឱ្យយើងរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ និងការគោរព។ វាជាការអប់រំឱ្យយើងចេះគ្រប់គ្រងអារម្មណ៍ឆេវឆាវ និងភាពអន្ទះអន្ទែង។ ការពិចារណាគឺជាពន្លឺបំភ្លឺផ្លូវ សម្រាប់ការដើរទៅរកអនាគតដ៏ភ្លឺស្វាង។ សុភាសិតនេះគឺជាមេរៀនជីវិតដែលមិនអាចខ្វះបាន សម្រាប់មនុស្សគ្រប់វ័យ។ ការចេះគិតគូរគឺជាទ្រព្យសម្បត្តិមហាសាល ដែលជាប់ខ្លួនយើងជានិច្ច។ សរុបមក ការអនុវត្តតាមសុភាសិតនេះ នឹងនាំមកនូវសេចក្ដីសុខ និងភាពចម្រើនរុងរឿង។